កាលពីព្រេងនាយ មានតាយាយចាស់មួយគូ មានកូនស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ ដែលអ្នកណាមកដណ្ដឹងក៏ពួកគាត់មិនព្រមឲ្យដែរ។ ថ្ងៃមួយ ក៏មានកម្លោះសង្ហាម្នាក់បានមកចូលដណ្តឹងកូនស្រីរបស់ពួកគាត់។ តានោះថា នៅព្រឹកព្រលឹមស្អែក បើឯងតមជេរម្តាយបាននិងស្ដាប់បង្គាប់គាត់ នោះគាត់នឹងលើកកូនស្រីឱ្យ។ បន្ទាប់ពីឮហើយក៏កម្លោះសង្ហាយល់ព្រមលើលក្ខខណ្ឌទាំងនោះ។ លុះព្រឹកឡើង កម្លោះនោះមកវិញចូលទៅបំរើឪពុកម្តាយក្មេក តានោះប្រើកូនក្រមុំរបស់គាត់ឱ្យរៀបបាយទឹកឱ្យអ្នកកម្លោះនោះហូប។ បន្ទាប់ពីហូបរួច តាបង្គាប់ឱ្យអ្នកកម្លោះទៅទឹមក្របី ហើយទៅភ្ជួរស្រែទាល់តែឮថ្មយំ សឹមដោះលែងក្របី។ អ្នកកម្លោះទៅចាប់ក្របីមកទឹម ហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ក្របីដើរពុំរួច ឯថ្មក៏ស្ងាត់ឈឹងពុំយំសោះ។ អ្នកកម្លោះនោះឃ្លានបាយណាស់ ដោយទ្រាំពុំបានក៏ជេរថ្មថា "ម្តាយអាថ្មនេះ! កាលណាយំទៅ"។ ដោយតានោះលាក់ខ្លួននៅពីក្រោយថ្ម ក៏ស្ទុះចេញបង្ហាញខ្លួននិងបដិសេធមិនលើកកូនក្រមុំឱ្យកម្លោះនោះទេ។ ពេលវេលាកន្លងទៅមិនយូរប៉ុន្មាន ក៏មានកម្លោះម្នាក់ទៀតមកដណ្ដឹង ហើយតានោះក៏ដាក់នូវលក្ខខណ្ឌដដែល។ លុះពេលបុរសនោះទៅភ្ជួរស្រែ ហើយភ្ជួរដល់ថ្ងៃខ្ពស់ក៏ឃ្លានបាយ រួចក៏បញ្ឈប់ក្របីស៊ីបាយ ហើយក៏ភ្ជួរទៀតរហូតដល់ថ្ងៃត្រង់ក៏ថ្មពុំយំសោះ ឯក្របីវិញក៏អស់ជើងដើរពុំរួច។ កម្លោះនោះអង្វរថា "ឱ! លោកថ្មអើយយំឡើង ក្របីដើរពុំរួចទេ អាណិតក្របីផងទៅ ខ្លួនខ្ញុំឥតអីទេ ខ្ញុំមានបាយស៊ីហើយ ភ្ជួរដល់យប់ក៏បានដែរ បើមិនអាណិតខ្ញុំអាណិតតែក្របីចុះត្បិតវាជាសត្វ"។ ប៉ុន្តែអ្នកកម្លោះពុំបានជេរឡើយ ត្បិតគាត់ដឹងថាតានោះនៅពួនក្រោយថ្ម។ ដោយតានោះគាត់នឹកអាណិតក្របីគាត់ពេក ក៏យំក្រោយថ្មនោះឮតែតេវៗ ហើយអ្នកកម្លោះនោះក៏ដោះក្របីឱ្យស៊ីស្មៅនិងមកផ្ទះឪពុកក្មេកវិញ។ យប់ឡើង តានិងយាយបានពិភាក្សាគ្នា គ្រោងនឹងឱ្យតាលាក់ខ្លួនក្នុងអំរែក ដើម្បីល្បងកម្លោះ ដោយយាយឱ្យអ្នកកម្លោះនោះរែកអំរែកឡើងទៅលើភ្នំ។ ឯអ្នកកម្លោះលបស្តាប់ក្រោមផ្ទះដឹងការហើយ ក៏វិលទៅដេកឯផ្ទះខ្លួនវិញ។ ព្រឹកឡើង អ្នកកម្លោះនោះទៅបម្រើម្តាយក្មេកឪពុកក្មេក ក៏ស្រាប់តែឃើញយាយចាស់ បង្ហាញអំរែកឲ្យទៅកាប់អុសនៅលើភ្នំ។ កម្លោះនោះទទួលអំរែកហើយ ក៏រែកទៅតាមជើងភ្នំ ហើយក៏បានប្រើល្បិចកល។ លុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អ ក៏រែកទៅដាក់នៅកណ្តាលស្បូវនោះ ហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញនិងយកភ្លើងដុតស្បូវជុំវិញអំរែកនោះ។ លុះភ្លើងឆេះស្បូវជុំវិញហើយ ក៏ក្តៅដល់តាចាស់ដែលនៅក្នុងអំរែកនោះជាខ្លាំង គាត់ក៏បម្រាសញ័ររង្គើរទាំងការុងភ័យក្រែងភ្លើងឆេះស្លាប់ ប៉ុន្តែគាត់ចេញមិនរួចសោះ។ តាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្តេច ហើយខ្លួនគាត់ឈឺឡើងទ្រមទៀតនោះ គាត់ក៏ដើរត្រឡប់មកផ្ទះវិញ។ ឯកូនប្រសាក៏លាទៅផ្ទះវិញ ទាល់តែយប់ទើបលបមកពួនក្រោមផ្ទះចាំស្តាប់តាយាយពិភាក្សាគ្នាទៀត។ យាយថាឥឡូវនេះយើងគិតថា ឱ្យតាឯងធ្វើម្ចាស់និងឱ្យវាធ្វើជាឆ្កែ ដោយឱ្យវាវារដូចឆ្កែនិងបណ្តើរនាំទៅរកអណ្ដើក បើវារកអណ្ដើកមិនបានឬវាបោលមិនរួច នោះយើងផ្តាច់ពាក្យពីវាបានហើយ។ ឯអ្នកកម្លោះនោះស្តាប់ដឹងផែនការហើយ ក៏វិលទៅផ្ទះដេកវិញ។ លុះព្រឹកឡើង អ្នកកម្លោះក៏យកអណ្ដើកទៅចងទុកក្នុងគុម្ពោតស្មៅនិងតាមវាលឯនេះឯនោះពាសពេញតែព្រៃ។ ពេលទៅជួបតានោះ តានិយាយថា "ឥឡូវនេះយើងទៅរកអណ្ដើក ប៉ុន្តែយើងគ្មានឆ្កែ អ៊ីចឹងកូនឯងធ្វើជាឆ្កែឪធ្វើជាម្ចាស់"។ តាចាស់រត់ទៅដល់ កម្លោះនោះក៏ខាំបានអណ្ដើកមួយ ហើយបោលទៅទៀត ក៏ខាំបានអណ្ដើក ៦-៧ ដល់ថ្ងៃត្រង់តាចាស់ឃ្លានបាយពេក ក៏អង្គុយស្រាយបាយកញ្ចប់ស៊ី។ ពេលនោះ ក៏មានក្របីមួយហ្វូងបោលចូលស៊ីស្រូវអ្នកស្រុក តាចាស់ឃើញហើយក៏រត់ទៅដេញក្របីនោះចេញ រីឯឆ្កែបានបោលមកស៊ីបាយកញ្ចប់នោះអស់។ លុះដល់យប់ឡើងកូនប្រសាក៏មកលបស្តាប់តាយាយពិភាក្សាគ្នាទៀត។ ដូនចាស់ប្រាប់តាថា ពីមុនវាធ្វើឆ្កែ តាឯងធ្វើជាម្ចាស់ វាធ្វើបាបតាឯងណាស់ ដូច្នេះព្រឹកនេះតាឯងឱ្យវាធ្វើជាម្ចាស់ ហើយតាឯងធ្វើឆ្កែវិញ។ ពេលព្រឹកមកដល់ តាប្រាប់កម្លោះនោះថាពីម្សិលមិញឯងធ្វើឆ្កែ ថ្ងៃនេះឯងធ្វើជាម្ចាស់ អញធ្វើឆ្កែវិញម្ដង។ ហើយពេលនោះ តាបានវារធ្វើឆ្កែបោលតាមក្រោយ លុះហួសពីផ្ទះបន្តិចកម្លោះនោះខំដើរយ៉ាងលឿន កុំឱ្យឪពុកក្មេកបោលតាមខ្លួនទាន់។ តាបោលក្នុងស្មៅមិនរួច ចេះតែដើរតាមក្រោយ ឯអណ្ដើកវិញក៏រកមិនបាន ត្រូវកូនប្រសាវាយស្ទើរស្លាប់ ហត់ស្ទើរដាច់ខ្យល់ តែគាត់ពុំហ៊ានស្ដីព្រោះខ្មាសកូនប្រសា។ តាចាស់ហត់ណាស់វារមិនរួច ក៏ឡើងដើរទៅតាមក្រោយអ្នកកម្លោះនោះរហូតទៅដល់ផ្ទះ។ លុះដល់យប់តាយាយចូលដេក តានិយាយប្រាប់យាយពីរឿងកូនប្រសាធ្វើបាបហើយបង្អត់បាយគាត់ទៀតផង។ តានិងយាយក៏បានពិភាក្សាគ្នាទៀតថា ស្អែកឡើងចាំឱ្យតាចូលទៅក្នុងការុងមួយ ហើយការុងមួយទៀតច្រកអង្ករ។ ហើយប្រាប់ថាតាទៅផ្សារទិញអីវ៉ាន់ ឱ្យវារែកទៅតាមតាឲ្យទាន់ បើវារែកទៅមិនទាន់ទេនោះ លុះមកវិញនឹងផ្ដាច់ពាក្យពីវាបានយ៉ាងងាយ មួយវិញទៀតបើទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់ វាប្រហែលជាគិតឃើញថាស្ងាត់ហើយ វានឹងជេរជាមិនខាន។ លុះព្រឹកឡើង កម្លោះនោះដើរចេញទៅបំរើឪពុកក្មេកទៀត យាយនោះក៏ឱ្យកូនក្រមុំលើកបាយមកឱ្យចៅនោះស៊ីទៀត ស៊ីហើយក៏ប្រគល់អំរែកឱ្យកូនប្រសារែកទៅតាមឪពុកក្មេកនៅឯផ្សារ ដូចគិតគ្នាជាមួយតាកាលពីល្ងាចមិញ។ ចៅនោះរែកដើរទៅហើយគិតថា ម្តងនេះអញធ្វើឱ្យឪពុកក្មេកអញនេះ ឱ្យកូនមកអញឱ្យបាន កុំឱ្យរកកលធ្វើបញ្ឆោតអញពេលក្រោយទៀត។ ពេលរែកទៅដល់ពាក់កណ្តាលផ្លូវ កម្លោះនោះក៏ដាក់អម្រែកចុះ ហើយក៏ថាការុងនេះចងមាត់មិនជាប់សោះ ក៏យកខ្សែចងថែមទៀត លុះរែកដើរទៅដល់កណ្តាលផ្លូវមានព្រែកមានស្ពាន ក៏ដាក់អម្រែកលើស្ពានត្រង់ចុងក្តារ នៅតែបន្តិចទៀតនឹងធ្លាក់ពីស្ពានជាមិនខាន។ មួយស្របក់ក្រោយមក កម្លោះនោះក៏កាន់ឈើមួយធំ ដើរមកពីនាយបុកក្តារស្ពានឮគ្រាំៗ ធ្វើដូចជាមានដំរីដើរឆ្លងកាត់ស្ពាន។ អ្នកកម្លោះនោះស្រែកបណ្ដើរហើយបុកក្តារបណ្ដើរឮគ្រាំៗ។ ឯតាចាស់នៅក្នុងការុងគិតស្មានថាជាដំរីមែនក៏ភ័យក្រែងជាន់ស្លាប់ក៏បម្រាសជៀសដំរី ហើយក៏ហួសពីក្តារធ្លាក់ទៅក្នុងទឹកទៅ។ បន្ទាប់ពីការុងធ្លាក់ចូលទឹក តានោះឈ្លក់ទឹកត្រដរញ័រទាំងការុងស្ទើរតែនិងស្លាប់។ ឯកូនប្រសាឃើញដូច្នោះ ក៏ទុកឱ្យផឹកទឹកបន្តិចកុំឱ្យខូចទៀត ហើយធ្វើជាដើរមកពីវាលស្រែ។ កូនប្រសាធ្វើជានិយាយថា "អំរែកអញធ្លាក់ក្នុងទឹកទទឹកអង្ករអស់ ឱអញអើយ! ឪជេរថែមទៀតហើយ ថ្ងៃក៏កាន់តែខ្ពស់ ហើយអង្ករក៏ទទឹកអស់ថែមទៀត"។ កម្លោះនោះក៏ស្រាយការុងអង្គរឃើញតានៅក្នុងនោះទទឹកជោក ហើយក៏ធ្វើជាអាណិតតានោះបន្តិច។ គាត់ជួយស្រង់តាចេញ ហើយនិយាយថាខ្លួនគ្មានបំណង។ ពេលនោះតាក៏ងើបឈរឡើង ហើយដើរវិលមកផ្ទះវិញមិនមានស្ដីអ្វីមួយម៉ាត់។ ជាទីបញ្ចប់ តានោះក៏ព្រមឲ្យកូនក្រមុំគាត់រៀបការជាមួយអ្នកកម្លោះនោះទៅ។ រឿងនេះបានលើកឡើងនូវសុភាសិតមួយថា "និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃព្រៃមានត្រចៀក"។ ក្នុងន័យនេះ គឺចង់ឲ្យមនុស្សគ្រប់គ្នាប្រុងប្រយ័ត្នក្នុងការនិយាយស្តី ឬនិយាយពីកិច្ចការអាថ៌កំបាំងនៅក្នុងពេលយប់ ព្រោះគេមិនអាចដឹងថាមានមនុស្សនៅចាំលបស្តាប់ការណ៍សម្ងាត់ដែលគេនិយាយនោះទេ។ ចំណែកឯការនិយាយការណ៍សម្ងាត់នៅពេលថ្ងៃវិញ ក៏ត្រូវប្រយ័ត្នដែរ ព្រោះគេមិនអាចដឹងបានថា នៅឯម្ខាងជញ្ជាំងអត់មនុស្ស ឬមានមនុស្សចាំលបស្ដាប់កិច្ចការអាថ៌កំបាំង ឬមានគេឮនូវរឿងដែលយើងនិយាយ។ ដូច្នេះ ទោះគេនិយាយពេលយប់ក្តី ពេលថ្ងៃក្ដី ត្រូវតែប្រុងប្រយ័ត្នទាំងអស់។